អបិយជំនឿជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីរបស់ប្រជាជនខ្មែរ ដែលត្រូវបានបន្សល់ទុកពីដូនតាតាំងពីយូរលង់ណាស់មកហើយ។ ជំនឿទាំងនេះ ជាទូទៅមានគោលបំណងចង់ដាស់តឿន បង្ហាញពីក្រមសីលធម៌ ឬផ្តល់ជាមេរៀនជីវិតជាដើម។ ក្នុងនោះ ជំនឿទាក់ទងនឹងអាកប្បកិរិយាពេលញ៉ាំអាហារ ក៏មានច្រើនផងដែរ។ ជំនឿពាក់ព័ន្ធនឹងអាកប្បកិរិយាពេលញ៉ាំអាហារទីមួយ នោះគឺកុំញ៉ាំអាហារពេលដើរលើជណ្ដើរ ឬញ៉ាំអាហារពេលឈរ។ អត្ថន័យនៃជំនឿនេះចែងថា ការធ្វើបែបនេះអាចនាំឲ្យ គ្មានសំណាង ឬ គ្មានលាភ។ ហើយវាក៏ជាការដាស់តឿនឲ្យមនុស្សមានអាកប្បកិរិយាសមរម្យ និងថ្លៃថ្នូរនៅពេលបរិភោគអាហារផងដែរ។ ហើយការញ៉ាំដោយឈរ ឬដើរលើជណ្ដើរ គឺមើលទៅមិនសូវសមរម្យ ហើយអាចបង្ហាញពីភាពប្រញាប់ប្រញាល់ ឬមិនបានឲ្យតម្លៃដល់អាហារ។ ជំនឿទីពីរ គឺកុំបោះបាយចោល ឬបាយធ្លាក់ត្រូវយកមកបរិភោគវិញ។ ជំនឿនេះមានមូលដ្ឋានលើគំនិតថា បាយមានព្រះពុទ្ធនៅក្នុង ឬ បាយមានគុណ។ ការបោះបាយចោលត្រូវបានចាត់ទុកថាជាបាបកម្មដ៏ធំ។ ដូច្នេះ ប្រសិនបើបាយធ្លាក់ដល់ដី គួរតែរើសយកមកដាក់ចូលមាត់វិញ ប្រសិនបើវានៅស្អាត ដើម្បីកុំឲ្យមានបាប ឬខាតបង់បាយ។ ហើយនេះក៏ជាការបង្រៀនឲ្យមនុស្សចេះ ឲ្យតម្លៃអាហារ និងកុំខ្ជះខ្ជាយផងដែរ។ ព្រោះកាលពីជំនាន់មុន ការរកបាយបានគឺលំបាកណាស់ ដូច្នេះហើយទើបគេបង្រៀនកូនចៅឲ្យចេះដឹងគុណបាយ និងមិនឲ្យបោះចោលទេ។ ជំនឿទីបី គឺកុំញ៉ាំបណ្ដើរ ដើរបណ្ដើរ។ អត្ថន័យនៃជំនឿនេះចែងថា ស្ត្រីមានផ្ទៃពោះអាចនឹងពិបាកសម្រាលបុត្រ ប្រសិនបើគាត់ញ៉ាំបណ្តើរដើរបណ្តើរ។ ចំពោះមនុស្សទូទៅវិញ គេជឿថា ជីវិតនឹងមិនរលូន ឬរកស៊ីមិនងាយបានជោគជ័យទ្បើយ។ ដូចគ្នាទៅនឹងជំនឿទី១ ដែរ នេះក៏ជាការអប់រំឲ្យមានអាកប្បកិរិយាថ្លៃថ្នូរពេលញ៉ាំអាហារផងដែរ។ លើសពីនេះ ការដើរបណ្តើរញ៉ាំបណ្តើរ អាចធ្វើឲ្យងាយស្លាក់ ឬរំខានដល់អ្នកដទៃ។ ចំពោះស្រ្តីមានផ្ទៃពោះ អាចជាការប្រាប់ឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ និងប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពម្ដាយ និងកូន។ ជំនឿទីបួន នោះគឺកុំញ៉ាំបាយក្នុងឆ្នាំង។ ជំនឿនេះចែងថា ការញ៉ាំបាយដោយផ្ទាល់ពីក្នុងឆ្នាំងអាចនាំឲ្យ វិលចង្ក្រានមិនជុំ ប្តីប្រពន្ធ ឬក្រុមគ្រួសារមិនបានជួបជុំគ្នា ឬ ចេញក្រៅរកស៊ីមិនបាន ធ្វើជំនួញមិនជោគជ័យ ឬជួបការលំបាកជាដើម។ ហើយនេះក៏ជាការណែនាំឲ្យចេះ រក្សាសណ្តាប់ធ្នាប់ និងអនាម័យ ក្នុងការបរិភោគផងដែរ។ ម្យ៉ាងវិញទៀត នេះក៏ជាការបង្ហាញពីការគោរពចំពោះអាហារ និងចំពោះអ្នកផ្សេងទៀតក្នុងគ្រួសារផងដែរ។ សរុបមក អបិយជំនឿទាំងនេះ គឺជាផ្នែកមួយនៃការអប់រំសីលធម៌ក្នុងសង្គមខ្មែរ ដែលបានបង្កប់នូវតម្លៃល្អៗ ជាពិសេសទាក់ទងនឹងការគោរពអាហារ អនាម័យ និងអាកប្បកិរិយាសមរម្យនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ទោះបីជាពេលខ្លះមិនមានហេតុផលវិទ្យាសាស្ត្រក៏ដោយ ក៏ជំនឿទាំងនេះនៅតែមានឥទ្ធិពល និងត្រូវបានអនុវត្តន៍ដោយមនុស្សជាច្រើននៅក្នុងសង្គមខ្មែរផងដែរ។